កាលពីសម័យបុរាណ ខ្មែរយើងបានប្រើប្រាស់ពន្លឺបែបធម្មជាតិសម្រាប់បំភ្លឺដល់ការសម្តែងល្ខោខស្បែកតូច ធំ ដោយប្រើចង្កៀងប្រេងដូងដែលជាឧបករណ៍បំភ្លឺនៅក្នុងកម្មវិធីសម្តែងនានា។ តែពេលបច្ចុប្បន្នការិវត្តន៍នៃការបំភ្លឺសម្រាប់អេក្រង់បានឆ្លងកាត់ការផ្លាស់ប្តូរពីការប្រើប្រាស់ប្រភពបែបធម្មជាតិមកប្រើជាប្រភពបែបច្ចេកវិទ្យាទំនើបដូចជា LED។ ការប្រើចង្កៀងប្រេងបានចាប់ផ្តើមរាប់ពាន់ឆ្នាំមកហើយ ហើយត្រូវបានបន្តមកដល់បច្ចុប្បន្នបើទោះបីជាមិនសូវមានការពេញនិយមក៏ដោយ។ ចង្កៀងពីសម័យមុនធ្វើពីស្ពាន់ ឬសំរិទ្ធ ដែលមានលក្ខណៈដូចប៉ាន់តែ តែមានរន្ធមួយ ឬពីរនៅផ្នែកខាងលើសម្រាប់ជាកន្លែងបំភ្លឺ ឬម្យ៉ាងទៀតចង្កៀងដែលមានលក្ខណៈដូចអំពូលភ្លើងដែលមានកញ្ចក់រុំព័ទ្ធជុំវិញហើយមាន ពន្លឺចេញពីខាងក្នុងដែលភាគច្រើនគេតែងកាន់ទៅមើលការសម្តែងផ្សេងៗ។ មុនពេលមានអគ្គិសនី ប្រភពពន្លឺតែមួយគត់សម្រាប់ស្រមោលអាយ៉ង គឺចង្កៀងប្រេងដូងដែលបានបង្ហាញពីពន្លឺដ៏ស្រទន់និងបង្កើតបរិកាសស្និតស្នាលទៅនឹងការសម្តែងបែបបុរាណជាមួយពន្លឺបែបធម្មជាតិ។ ចង្កៀងប្រេងដូង ជានិមិត្តរូបនៃការបន្តប្រវត្តិសាស្ត្រនៃល្ខោនស្រមោលស្បែកខ្មែរ ដោយភ្ជាប់ការបង្ហាញនាពេលបច្ចុប្បន្នទៅនឹងប្រភពដើមពីបុរាណផងដែរ។ អណ្ដាតភ្លើងរបស់ចង្កៀងប្រេងដូង ធ្លាប់ជានិមិត្តរូបនៃវត្តមានដ៏ទេវភាព អំឡុងពេលសម្តែងឧទ្ទិសដល់វិញ្ញាណ និងដូនតា។ ពន្លឺពីចង្កៀងប្រេងដូងមានកម្ដៅ និងពន្លឺធម្មជាតិដែលផ្តល់អារម្មណ៍បែបបុរាណ និងសិល្បៈប្រពៃណី។ ការប្រើប្រាស់ចង្កៀងប្រេងដូងជួយកាត់បន្ថយចំណាយនិងជួយអភិរក្សផលិតផលក្នុងស្រុកហើយអាចថែរក្សានូវប្រពៃណីឲ្យបានគង់វង្សយូរអង្វែង។ ពន្លឺបែបធម្មជាតិនេះជួយកាត់បន្ថយនៅហានីភ័យដែលមិនមានផលវិបាកចំពោះការប្រើប្រាស់និងងាយស្រួលសម្រាប់ការទុកដាក់មិនតែវាមានលក្ខណៈធន់មិនងាយខូចអាចប្រើបានយូរឆ្នាំ។ រីឯការវិវត្តន៍នៃបច្ចេកវិទ្យា LED បានបង្ហាញពីលទ្ធភាពថ្មីសម្រាប់ការរចនាភ្លើងប្រកបដោយភាពច្នៃប្រឌិតនៅក្នុងផលិតកម្មល្ខោនស្រមោលរបស់ខ្មែរ។ ការអាប់ដេតប្រព័ន្ធ LED ឡើងគឺដើម្បីចង់បង្ហាញពីសកម្មភាពនៃការសម្តែងឲ្យឃើញស្រមោលរបស់ល្ខោនខោស្បែកតូចនិងធំកាន់តែច្បាស់ពីការរចនាយ៉ាងស្មុគស្មាញ។ អំពូល LED មានភាពស្អាតជាងមុនដែលបង្ហាញឲ្យរូបភាពនិងកម្រិតពណ៌ច្បាស់មានប្រយោជន៍ចំពោះអ្នកសម្តែងនិងអ្នកទស្សនា។ អេក្រង់ LED ធ្វើឲ្យរោងមហោស្របកាន់តែមានភាពទំនើបទាន់សម័យដែលមានពន្លឺភ្លឺឆ្លុះពីស្រមោលស្បែកច្បាស់និងងាយស្រួលបត់បែនគ្រប់ឈុតឆាកសម្តែង។ ការប្រើប្រាស់នៅ LED គឺជួយពង្រឹងលំនាំលម្អិតដែលឆ្លាក់ចូលទៅក្នុងអាយ៉ងស្បែក ធ្វើឱ្យស្រមោលកាន់តែរស់រវើក។ ចំពោះការផ្លាស់ប្តូរមកប្រើភ្លើង LED បានជួយឱ្យល្ខោនស្រមោលរបស់ខ្មែរសម្របខ្លួនទៅនឹងទស្សនិកជន និងទីកន្លែងបច្ចុប្បន្ន។ ហើយមិនតែប៉ុណ្ណោះការធ្វើឱ្យប្រសើរឡើងនូវ LED បានជួយសម្រួលដល់ដំណើរទេសចរណ៍អន្តរជាតិនៃរោងមហោស្រពស្រមោលខ្មែរ ដោយបំពេញតាមស្តង់ដារសុវត្ថិភាព និងបច្ចេកទេសនៅបរទេស។ លក្ខណៈពិសេសគឺប្រព័ន្ធភ្លើង LED អាចត្រូវបានបំពាក់ដោយថ្ម ឬបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលអនុញ្ញាតឱ្យមានការសម្តែងនៅតំបន់ដាច់ស្រយាលដែលគ្មានអគ្គិសនី។ ចំណែកឯគុណសម្បត្តិនៃការអាប់ដេតទៅជា LEDគឺវាមានប្រសិទ្ធភាពខ្ពស់ប្រើថាមពលតិចជាងប្រភពពន្លឺបុរាណ ដូចជា ចង្កៀងភ្លើងជាដើម។ ហើយLED មានអាយុកាលប្រើប្រាស់យូរ ជាងប្រភពពន្លឺបុរាណ។ វាអាចបំភ្លឺបានរយៈពេលពី 25,000 ម៉ោងឡើងទៅ ដូច្នេះកាត់បន្ថយការផ្លាស់ប្ដូរហើយថែមទាំងសន្សំសំចៃថវិកា។ ក្រៅពីនេះLED បង្កើតកម្ដៅតិចជាងប្រភពពន្លឺបុរាណ ដូច្នេះវាមិនបង្កគ្រោះថ្នាក់ដល់ឧបករណ៍ជុំវិញ និងមានសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់។ បន្ថែមពីនេះLED មានEDទំហំតូច និងអាចបត់បែនបាន ដែលធ្វើឲ្យវាសមស្របសម្រាប់ការរចនាអេក្រង់ស្ពឹក ឬអេក្រង់បត់បាន និងឧបករណ៍បច្ចេកវិទ្យាទំនើបផ្សេងៗ។ លក្ខណៈពិសេសមួយទៀតនោះគឺLED មានល្បឿនឆ្លើយតបលឿន ដែលមានសារៈសំខាន់សម្រាប់បង្ហាញរូបភាពចល័ត និងវីដេអូដែលមានគុណភាពខ្ពស់។ ចុងក្រោយបង្អស់LED អាចត្រូវបានគ្រប់គ្រង និងបត់បែនកម្រិតពន្លឺបានយ៉ាងងាយស្រួល ដើម្បីសម្របសម្រួលនឹងបរិយាកាសនានា។ ដូច្នេះប្រភពពន្លឺទាំងពីរនេះសុទ្ធតែមានសារៈសំខាន់ដូចគ្នាទៅតាមសម័យកាលនៃការប្រើប្រាស់ជាប្រចាំសម្រាប់ជាជំនួយបំភ្លឺដល់ការសម្តែងផ្សេងៗ។